ការរចនា និងការប្រើប្រាស់ធាតុផ្សំនៅទីធ្លាប្រាសាទខ្មែរបុរាណ គឺមិនមែនជាការចៃដន្យឡើយ។ អ្វីៗទាំងអស់សុទ្ធតែបង្កប់នូវអត្ថន័យជ្រាលជ្រៅ ឆ្លុះបញ្ចាំងពីទស្សនៈសាសនា ជំនឿ និងការយល់ដឹងអំពីធម្មជាតិរបស់ខ្មែរ។ ទីធ្លាប្រាសាទត្រូវបានគេចាត់ទុកជា ចក្រវាឡខ្នាតតូច ដែលតំណាងឲ្យភ្នំព្រះសុមេរុ និងមហាសមុទ្រជុំវិញ។ ដូច្នេះ ការដាក់បញ្ចូលដើមឈើ និងធាតុធម្មជាតិ គឺដើម្បីបំពេញបន្ថែមនូវនិមិត្តរូបនេះ និងបង្កើតបរិយាកាសស័ក្តិសិទ្ធិ។ វត្តមាននៃដើមឈើដ៏ពិសិដ្ឋនៅបរិវេណប្រាសាទ គឺជាការបញ្ជាក់ពី ចំណងដ៏រឹងមាំរវាងមនុស្ស ធម្មជាតិ និងពិភពទេវៈ។ ដើមឈើទាំងនេះមិនត្រឹមតែផ្តល់ម្លប់ និងសម្រស់ប៉ុណ្ណោះទេ តែថែមទាំងជាទីស្នាក់អាស្រ័យរបស់វិញ្ញាណ អ្នកតា ឬទេវតាថែរក្សាផងដែរ។ ឧទាហរណ៍ ដើមពោធិ៍គឺជានិមិត្តរូបកំពូលនៃ ព្រះពុទ្ធសាសនា។ ការដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងនៅក្រោមដើមពោធិ៍ បានធ្វើឱ្យដើមឈើនេះក្លាយជាទីសក្ការៈបូជាដ៏សំខាន់បំផុត។ ដូច្នេះ វត្តមានរបស់ដើមពោធិ៍នៅទីធ្លាប្រាសាទ គឺជាការរំលឹកដល់ ព្រះធម៌ ការត្រាស់ដឹង និងផ្លូវទៅកាន់ការរួចផុតពីទុក្ខ។ ឫសគល់របស់ដើមពោធិ៍ដែលជ្រៅ និងលាតសន្ធឹងធំធេង តំណាងឱ្យ បញ្ញាញាណដែលស៊ីជម្រៅ និងការយល់ដឹងពីបាតឫសគល់នៃធម៌។ មានមែកធំត្រសុំត្រសាយបានផ្តល់ជាម្លប់ តំណាងឱ្យ ព្រះមេត្តាករុណា ដែលគ្របដណ្តប់សត្វលោក។ ព្រះសង្ឃ និងពុទ្ធបរិស័ទតែងធ្វើសមាធិ និងបដិបត្តិធម៌នៅក្រោមដើមពោធិ៍។ ការដាំដើមពោធិ៍នៅប្រាសាទ ក៏ជាមធ្យោបាយមួយ ដើម្បីអភិរក្ស និងផ្សព្វផ្សាយព្រះពុទ្ធសាសនាផងដែរ។ ឯដើមស្ពង់ល្បីល្បាញដោយសារ ឫសដ៏ធំមហិមារបស់វាដែលរុំព័ទ្ធប្រាសាទ ដូចនៅប្រាសាទតាព្រហ្ម។ នេះបង្ហាញពី អានុភាពដ៏ខ្លាំងក្លារបស់ធម្មជាតិ ដែលអាចរួមរស់ជាមួយ និងថែមទាំងត្រួតត្រាលើស្នាដៃមនុស្សទៀតផង។ ថែមទាំង បានបង្ហាញថា ទោះបីជាមនុស្សអាចសាងសង់សំណង់ដ៏អស្ចារ្យយ៉ាងណាក៏ដោយ ធម្មជាតិនៅតែមានអំណាចលើសលប់។ ដើមស្ពង់តំណាងឲ្យ ការតស៊ូ ការរស់រានមានជីវិត និងភាពមិនរាថយ។ ទោះបីជាថ្មប្រាសាទរឹងមាំយ៉ាងណាក៏ដោយ ក៏ឫសស្ពង់អាចជ្រៀតចូល និងបំបែកបាន ដែលបង្ហាញពី វដ្តនៃជីវិត ការលូតលាស់ និងការប្រែប្រួល។។ សព្វថ្ងៃ ដើមស្ពង់បានក្លាយជារូបតំណាងដ៏ល្បីល្បាញមួយនៃរមណីយដ្ឋានអង្គរ បង្កើតបានជាទេសភាពដ៏ប្លែក និងទាក់ទាញ ដែលធ្វើឱ្យភ្ញៀវទេសចរចង់ទៅទស្សនា។ រីឯ ដើមស្រឡៅមានផ្កាដ៏ស្រស់ស្អាតមានពណ៌ស្វាយ ឬស៊ីជម្ពូ ដែលរីកស្គុះស្គាយក្នុងរដូវក្ដៅ។ វត្តមានរបស់វាបានជួយ បន្ថែមសោភ័ណភាព និងភាពត្រជាក់ភ្នែក ដល់បរិវេណប្រាសាទ។ ពណ៌ស្រស់ឆើតឆាយរបស់ផ្កាស្រឡៅ អាចជានិមិត្តរូបនៃ ភាពរស់រវើក ភាពសប្បាយរីករាយ និងភាពបរិសុទ្ធ។ ហើយផ្កាស្រឡៅតែងត្រូវបានគេប្រើប្រាស់សម្រាប់ បូជាថ្វាយព្រះ ឬទេវតា នៅក្នុងពិធីសាសនាផ្សេងៗ។ នេះបានបង្ហាញពីការគោរព និងការលម្អទីកន្លែងសក្ការៈបូជាដោយប្រើប្រាស់របស់ធម្មជាតិ។ ក្រៅពីសម្រស់ ដើមស្រឡៅក៏ផ្តល់ម្លប់ និងជាទីជម្រកសម្រាប់សត្វតូចៗផងដែរ ដែលជួយរក្សាតុល្យភាពអេកូឡូស៊ីនៅជុំវិញប្រាសាទ។ ទទ្ទឹមនឹងនេះ ក្រៅពីដើមឈើ ក៏មានធាតុផ្សំធម្មជាតិផ្សេងទៀតដែលមានតួនាទីសំខាន់ក្នុងការបង្កើតបរិយាកាស និងអត្ថន័យនៃទីធ្លាប្រាសាទ។ ឧទាហរណ៍ ដូចជា ស្រះ និងស្រះឈូក គឺជាធាតុផ្សំធម្មជាតិដ៏សំខាន់ និងជាទីចាប់អារម្មណ៍មួយដែលតែងតែមានវត្តមាននៅតាមទីធ្លាប្រាសាទខ្មែរបុរាណ។ ស្រះទឹកធំៗនៅជុំវិញប្រាសាទ ដូចជាបារាយណ៍ ឬស្រះធម្មតា គឺតំណាងឲ្យ មហាសមុទ្រទឹកដោះ ដែលមាននៅក្នុងទេវកថាកូរសមុទ្រទឹកដោះ។ ហើយទឹកត្រូវបានគេចាត់ទុកជា ប្រភពនៃជីវិត ការបន្សុទ្ធ និងការចម្រើនរុងរឿង។ ដូច្នេះ ស្រះទឹកនៅប្រាសាទ គឺជានិមិត្តរូបនៃ ការបង្កើតលោក អមតៈ និងភាពបរិសុទ្ធ។ ឯ ផ្កាឈូក ដែលដុះចេញពីភក់ទៅជាផ្កាដ៏បរិសុទ្ធ និងស្រស់ស្អាត គឺជានិមិត្តរូបនៃ ការត្រាស់ដឹង ការបន្សុទ្ធចិត្ត និងការរំដោះខ្លួន។ វាជាបល្ល័ង្ករបស់ព្រះពុទ្ធ និងទេវៈជាច្រើន។ ក្រៅពីអត្ថន័យនិមិត្តរូប ស្រះទឹកទាំងនេះក៏ដើរតួជា ប្រព័ន្ធធារាសាស្ត្រ ដ៏សំខាន់សម្រាប់ប្រាសាទនិងតំបន់ជុំវិញ។ ចំណែកឯ ថ្មភក់ធម្មជាតិ ដែលជាសម្ភារៈសំខាន់ក្នុងការសាងសង់ប្រាសាទខ្មែរ គឺជានិមិត្តរូបនៃ ភាពរឹងមាំ ភាពស្ថិតស្ថេរ និងភាពអមតៈ។ ការសាងសង់ប្រាសាទពីថ្មភក់ គឺមានបំណងចង់ឱ្យសំណង់ទាំងនោះស្ថិតស្ថេរគង់វង្សរាប់ពាន់ឆ្នាំ។ ថ្មភក់ជាសម្ភារៈដែលងាយស្រួលឆ្លាក់ ដែលធ្វើអោយជាងចម្លាក់ខ្មែរអាចបង្កើតបាននូវចម្លាក់លម្អិតស្មុគស្មាញ រៀបរាប់រឿងរ៉ាវទេវកថា និងព្រះពុទ្ធសាសនា។ ដូច្នេះ ថ្មធម្មជាតិមិនត្រឹមតែជាសម្ភារៈប៉ុណ្ណោះទេ តែជា ផ្ទាំងគំនូររឿងប្រវត្តិសាស្ត្រ និងសាសនា ដ៏មានតម្លៃ។ ការយកថ្មពីធម្មជាតិមកសាងសង់ប្រាសាទ បង្ហាញពី ការចុះសម្រុង និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយភាពវៃឆ្លាតរបស់បុព្វបុរសខ្មែរ។ ភាពរឹងមាំរបស់ថ្មក៏តំណាងឲ្យ ភ្នំព្រះសុមេរុ ដែលជាបង្គោលនៃចក្រវាឡផងដែរ។ សរុបមក ការប្រើប្រាស់ដើមឈើពិសិដ្ឋ និងធាតុផ្សំធម្មជាតិនៅក្នុងទីធ្លាប្រាសាទខ្មែរ គឺជាការបង្ហាញពី ភាពស៊ីសង្វាក់គ្នារវាងសិល្បៈ ជំនឿសាសនា និងធម្មជាតិ។ អ្វីៗទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងមានន័យ ដើម្បីបង្កើតនូវទីកន្លែងដ៏ស័ក្តិសិទ្ធិមួយ ដែលជាកន្លែងនៃការគោរពបូជា ការស្វែងរកសេចក្តីសុខ និងការរំលឹកដល់អានុភាពនៃទេវៈ និងធម្មជាតិ។